ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលមានទឹកដីដ៏ចំណាស់ដែលពោលពេញទៅដោយធនធានសម្បូរបែប។ ជាពិសេសនោះ គឺធនធានធម្មជាតិ មានដូចជា រ៉ែត្បូង រ៉ែពេជ្រ រ៉ែមាស រ៉ែធ្យូង ជាដើម។ មិនត្រឹមតែប៉ុណ្ណោះទេ នៅមានរុក្ខជាតិ ដើមឈើ សត្វលើគោក និងក្នុងទឹក ជាច្រើនប្រភេទដែលសុទ្ធតែជារបស់ដ៏មានតម្លៃ។ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យប្រជាជនខ្មែរយើងមានគំនិតច្នៃប្រឌិតបង្កើតអ្វីដែលថ្មីចេញពីវត្ថុធាតុដើមទាំងអស់នោះឲ្យក្លាយជារបស់ដែលកាន់តែមានតម្លៃជាងមុន ដែលអាចយកទៅប្រើប្រាស់ យកទៅលម្អធ្វើជាគ្រឿងអលង្ការផ្សេងៗទៀត រហូតដល់របស់ខ្លះវាបានក្លាយទៅជារូបតំណាង ឲ្យអត្តសញ្ញាណជាតិរបស់ប្រទេស។ គេមិនត្រឹមតែបង្កើតវាឲ្យចេញជារបស់មានតម្លៃ ឬធ្វើគ្រឿងលម្អនោះទេ ប្រជាជនខ្មែរយើងក៏មានបង្ហាញពីអត្ថន័យនៃរបស់មួយចំនួននោះផងដែរ។ បើយើងងាកមកនិយាយអំពី និមិត្តសញ្ញានៅក្នុងគ្រឿងអលង្ការ វត្ថុមានតម្លៃទាំងនោះវិញ គឺវាមានអត្ថន័យទៅតាមវត្ថុ និងរបស់នីមួយៗ។ ចំពោះ ពេជ្រ ជានិមិត្តសញ្ញាតំណាងឲ្យភាពបរិសុទ្ធ ភាពរឹងមាំ ភាពថ្លៃថ្នូរ និងអំណាច អំណោយផលក្នុងជីវិត ដូចជាជោគជ័យ និងសុភមង្គល។ វាថែមទាំងត្រូវបានចាត់ទុកថាជាគ្រឿងអលង្ការសម្បូរទៅដោយតម្លៃ និងតំណាងឲ្យសេដ្ឋភាពខ្ពស់ទៀតផង។ ពេជ្រត្រូវបានគេប្រើយ៉ាងពេញនិយមនៅក្នុងគ្រឿងអលង្ការរបស់ រាជវង្ស និង អ្នកមាន។ រីឯ ត្បូងទទឺមវិញ តំណាងឲ្យសេចក្ដីស្រឡាញ់ ភាពក្តីថ្លៃថ្នូរ ចិត្តមនោសញ្ចេតនា ការការពារ ភាពក្លាហាន ភាពកក់ក្ដៅនៃចិត្តនិងអារម្មណ៍។ ជាពិសេស ត្បូងទទឹមត្រូវបានគេជឿថាជាវត្ថុដែលអាចការពារផ្លូវកាយនិងផ្លូវចិត្តបាន។ វាជាគ្រឿងដែលបង្ហាញពីក្តីស្រឡាញ់ និងក្តីស្មោះស្ម័គ្រពីចិត្ត។ ត្បូងទទឹមត្រូវបានប្រើជាញឹកញាប់ក្នុងពិធីអាពាហ៍ពិពាហ៍ ជាការសម្ដែងពីភក្ដីស្នេហ៍ និងភាពរឹងមាំក្នុងទំនាក់ទំនងគូ។ ហើយនៅក្នុងជំនឿបុរាណជាច្រើនជឿថា ត្បូងទទឹមអាចបំបាត់ភាពអាក្រក់ ឬការប្រឈមនឹងបញ្ហានានា។ ត្បូងទទឹមត្រូវបានគេជឿថាជាគ្រឿងនាំសំណាងល្អ ជោគជ័យ និងបំពេញសុភមង្គលក្នុងជីវិត។ មួយវិញទៀត គេប្រើវាជាគ្រឿងអំណោយក្នុងពិធីផ្សេងៗ ដូចជា ពិធីគ្រងព្រះមុត្រ ឬបុណ្យសាសនា។ ចំណែកឯ ត្បូងកណ្តៀង តំណាងឲ្យបញ្ញា ចក្ខុវិស័យ សេចក្ដីសុខ ភាពស្ងប់ស្ងាត់ ស្មារតីខ្ពស់ និងអរិយធម៌ សុភមង្គលនិងសុវត្ថិភាព។ ទន្ទឹមនឹងនោះ ត្បូងកណ្ដៀងត្រូវបានគេជឿថាជាវត្ថុផ្ដល់សេចក្ដីសុខដល់ផ្លូវចិត្ត។ វាជាគ្រឿងដែលបង្ហាញថាអ្នកពាក់ជាមនុស្សមានគំនិតជ្រៅជ្រះ ចេះគិតឆ្ងល់ និងស្ងប់ស្ងាត់បែបសិល្បៈ។ វាក៏តំណាងនៃក្តីសង្ឃឹម និងភាពស្រស់ថ្លាផងដែរ។ លើសពីនេះ វាត្រូវបានប្រើនៅក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីសាសនា និងជាគ្រឿងលម្អផ្សេងៗ។ និយាយជារួម ការពាក់គ្រឿងអលង្ការបានបង្ហាញឲ្យឃើញពីភាពស្រស់ស្អាត ខ្ពង់ខ្ពស់ និងភាពមានថ្លៃថ្នូររបស់អ្នកពាក់។ រួមជាមួយនេះផងដែរ មាស គឺជាគ្រឿងអលង្ការដ៏សំខាន់មួយនៃវប្បធម៌ខ្មែរ។ មាស ជានិមិត្តរូបនៃ ភាពរុងរឿង ភោគទ្រព្យ កិត្តិយស និងអំណាច។ វាត្រូវបានចាត់ទុកថាជាសញ្ញានៃភាពមានសុខស្រួល និងជីវិតរស់នៅល្អ។ នៅសម័យអង្គរ មាសត្រូវបានប្រើសម្រាប់ក្រុមរាជវង្ស និងអធិរាជ។ ម្យ៉ាងទៀត ព្រះមហាក្សត្រ ព្រះសង្ឃ និងអ្នកមានអំណាច ធ្លាប់ប្រើមាសដើម្បីបង្ហាញសិទ្ធិ និងអធិបតេយ្យភាព។ មាសជាភស្តុតាងនៃការរីកចម្រើន និងភាពសម្បូរបែប។ វាត្រូវបានប្រើពេលមានពិធីសាសនានិងពិធីអាពាហ៍ពិពាហ៍ ដើម្បីបង្ហាញពីឋានៈ និងភាពលេចធ្លោ។ ក្នុងជំនឿប្រជាជន មាសជាផ្នែកមួយនៃគ្រឿងសិទ្ធិ ឬគ្រឿងដែលផ្តល់សុវត្ថិភាព។ មាសមិនត្រឹមតែជាសម្បត្តិរូបវន្តទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីសម្បត្តិនៃវិញ្ញាណផងដែរ។ ឥឡូវនេះ យើងក្រឡេកមកចាប់អារម្មណ៍ រូបព្រះពុទ្ធបដិមា ដែលជានិមិត្តរូបនៃពុទ្ធសាសនាវិញ។ ពុទ្ធបដិមាជានិមិត្តសញ្ញាដ៏សំខាន់មួយរបស់ពុទ្ធសាសនា ដែលតំណាងឲ្យព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ យ៉ាងណាមិញពុទ្ធបដិមាត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងគ្រឿងអលង្ការខ្មែរ។ ប្រជាជនខ្មែរ មានជំនឿជឿថាការពាក់រូបព្រះពុទ្ធបង្ហាញពីការប្រកាន់ខ្ជាប់នៃពុទ្ធសាសនា។ គេជឿថារូបព្រះពុទ្ធអាចការពារពីភាពអាក្រក់ ឬឧបទ្រុពចង្រៃបានទៀតផង។ គេថែមទាំង ជឿថារូបព្រះពុទ្ធអាចការពារពីការអាក្រក់ ឬសង្រ្គាមទៀតផង។ មានមនុស្សជាច្រើនពាក់គ្រឿងអលង្ការដែលមានរូបព្រះពុទ្ធ ដើម្បីសុំសេចក្ដីសុខ ក្តីសង្ឃឹម និងសុភមង្គលក្នុងជីវិត។ និមិត្តសញ្ញាពុទ្ធសាសនានៅក្នុងសង្គមខ្មែរ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្ហាញការគោរពសាសនា ព្រមទាំងជាជំនួយផ្លូវចិត្តដល់ប្រជាជាតិ។ ជាមួយគ្នានេះដែរ ផ្កាឈូកជានិមិត្តរូបនៃ ភាពបរិសុទ្ធ ការត្រាស់ដឹង គោរព និងសេចក្ដីស្រឡាញ់។ អ្វីដែលពិសេសនោះ ផ្កាឈូកគឺជាផ្កាដែលដុះឡើងក្នុងទឹកកខ្វក់ ប៉ុន្តែផ្ការបស់វាស្អាត ហើយមិនស្អុយស្អាតនឹងជ័រទឹកនោះឡើយ។ នេះតំណាងឲ្យយើងឃើញថា ទោះបីរស់នៅក្នុងពិភពដែលពោរពេញដោយទុក្ខ វិនាស និងគំនិតអាក្រក់ក៏ដោយ។ មនុស្សណាក៏អាចរកបានភាពបរិសុទ្ធ ប្រសិនបើប្រព្រឹត្តតាមព្រះធម៌។ ម្យ៉ាងទៀតនៅក្នុងន័យនៃការត្រាស់ដឹងផ្កាឈូកក៏តំណាងឲ្យ ព្រះពុទ្ធ ដែលបានត្រាស់ដឹងចំពោះសេចក្ដីពិតក្នុងជីវិត។ វាគ្របដណ្តប់ន័យនៃការចូលដល់ ព្រះនិព្វានដោយរីកចម្រើនផ្លូវវិញ្ញាណតាមលំដាប់ជាកម្រិត៖គល់ផ្កា ជាមនុស្សនៅក្នុងសិលកមារ ដើមជាការខិតខំប្រឹងប្រែង ផ្ការីកជាការត្រាស់ដឹង។ ប្រជាជនខ្មែរនិយមយកផ្កាឈូកទៅបូជា ព្រោះជឿថាវាជាសក្ដិសិទ្ធិ និងជាគ្រឿងអនុសាសន៍ដល់ព្រះធម៌។ ផ្កាឈូកក៏ជាផ្នែកសំខាន់ក្នុងរូបចម្លាក់របស់ព្រះពុទ្ធ និងរបាំអប្សរាផងដែរ។ ដូចនេះវាត្រូវបានប្រើនៅក្នុងគ្រឿងអលង្ការនិងសិល្បៈសាសនា ដើម្បីបង្ហាញនូវភាពស្អាតផ្លូវចិត្ត។ មិនត្រឹមតែប៉ុណ្ណោះទេ នាគ ជានិមិត្តសញ្ញានៃភាពសម្បូរសប្បាយ សុភមង្គល ការការពារ និងអំណាចធាតុទឹក។ គ្រុឌត្រូវបានគេប្រើជារូបសញ្ញានៅលើសំណង់ប្រាសាទ ប្រាសាទអង្គរវត្ត និងសិល្បៈបុរាណផ្សេងៗ ដើម្បីបង្ហាញពីអំណាច និងការពារសុវត្ថិភាព។ វាក៏ត្រូវបានប្រើក្នុងគ្រឿងអលង្ការ និងសិល្បៈបុរាណ ដើម្បីបង្ហាញពីតម្លៃនៃភាពក្លាហាន និងអំណាចទេវតា។ បើបែរមកមើលហង្សវិញ វាជានិមិត្តរូបតំណាងសុចរិតភាព, ភាពស្មោះត្រង់, ល្អ និងសុភាពធម៌។ ហង្ស ត្រូវបានគេចាត់ទុកជាបក្សីសញ្ញាផ្លូវវិញ្ញាណ និងសុចរិតភាព។ នៅក្នុងបរិបទសាសនា និងទំនៀមទម្លាប់ខ្មែរ ហង្សជានិមិត្តសញ្ញានៃភាពអង់អាច។ ហង្សត្រូវបានគេពិពណ៌នាថាជាបក្សីដ៏អង់អាច និងជាយានជំនិះរបស់ទេវតាផ្សេងៗក្នុងសាសនាឥណ្ឌូ-ខ្មែរ ដូចជា ព្រហ្ម និងសារ៉ាស្វតី។ រូបភាពហង្សត្រូវបានប្រើជាធាតុតុបតែងក្នុងសិល្បៈ ប្រាសាទ និងគ្រឿងអលង្ការ ខណៈពេលដែលវាបង្ហាញពីតម្លៃនៃសុចរិតធម៌ និងភាពស្មោះត្រង់។ សរុបមក សត្វទាំងនេះជាផ្នែកមួយនៃអភិរក្សបុរាណវិជ្ជាខ្មែរ ហើយតែងតែលេចឡើងក្នុងក្រវិល ខ្សែដៃ ខ្សែកសម្រាប់ធ្វើជាគ្រឿងអលង្ការ ឬទីសាការៈបូជាជាដើម។